បបរសាមចូកគឺជាបបរមួយបែបដែលមានឱជារសឈ្ងុយឆ្ងាញ់ ហើយអាចបរិភោគបានគ្រប់ពេល និងគ្រប់កាលៈទេសៈ។ បបរសាមចូកនេះត្រូវការគ្រឿងផ្សំដូចជា អង្ករ ១ ពែង ប្រហែល ២៥០ ក្រាម ទឹក ១២ ពែង ស្មើនឹង ៣ លីត្រ ទឹកត្រី ៣ ស្លាបព្រាបាយ អំបិល ស្ករស និងម្សៅស៊ុបមាន់ ១ភាគ២ ស្លាបព្រាបាយដូចគ្នា ខ្ទឹមស ៣ កំពឹស បង្គាក្រៀម ២ ស្លាបព្រាបាយ មឹកក្រៀម ២ ដុំ ផ្សិត ខ្ញី ខ្ទឹមបារាំងហាន់ ខ្ទឹមក្រហម សណ្ដែកបណ្ដុះ ជីរណារ ខ្ទឹមសបំពងស្រួយ ប្រហិតសាច់គោ បង្គា ប្រហិតត្រី និង សាច់ជ្រូកចិញ្ច្រាំ ។ យើងត្រូវយកចានមួយមកលាយ ប្រហិតត្រី ២៥០ ក្រាម ជាមួយនឹង អំបិល និង ម្រេចម៉ដ្ឋ ១ភាគ៤ ស្លាបព្រាកាហ្វេស្មើគ្នា ព្រមទាំង ស្ករស និងម្សៅស៊ុបមាន់ ១ភាគ២ ស្លាបព្រាកាហ្វេដូចគ្នាដែរ។ បន្ទាប់មកទៀត ច្របល់ចូលគ្នាឱ្យសព្វ ដើម្បីធានាថាគ្រឿងផ្សំទាំងអស់រលាយចូលគ្នា រួចសិមទុកមួយឡែក។ នៅពេលដែលយើងរៀបចំប្រហិតត្រីរួច យើងត្រូវងាកមករៀបចំសាច់ជ្រូកវិញម្ដង។ យើងត្រូវយកចានមួយទៀតមកលាយ សាច់ជ្រូកចិញ្ច្រាំ ៣០០ ក្រាម ជាមួយ អំបិល និងស្ករស ១ភាគ២ ស្លាបព្រាកាហ្វេស្មើគ្នា រួចដាក់ម្រេចម៉ដ្ឋ និងម្សៅស៊ុប ១ភាគ៤ ស្លាបព្រាកាហ្វេដូចគ្នាហើយថែមខ្ទឹមសចិញ្ច្រាំបន្តិចទៅក្នុងនោះដែរ។ ដំបូងត្រូវលាងអង្ករឱ្យស្អាតរហូតទាល់តែទឹកឡើងថ្លា រួចទើបមកដាំជាបបរ។ យើងត្រូវទុកឆ្នាំងឱ្យក្ដៅ ចាក់ប្រេងឆា លីង ខ្ទឹមស ដាក់ ខ្ញី ខ្ទឹមក្រហម គល់ខ្ទឹម គល់ជីវ៉ាន់ស៊ុយ រួចកូរឱ្យឈ្ងុយ បន្ទាប់មកទៀតដាក់អង្ករចូល ហើយលីងឱ្យវាឡើងក្រហមបន្តិច។ នៅពេលដែលលីងអង្ករឱ្យក្រហមល្មមហើយ យើងចាក់ទឹកចំនួន ៣ លីត្រចូល ទុកឱ្យពុះ រហូតរីកអង្ករ។ បន្ថែម ទឹកត្រី អំបិល ស្ករស និង ម្សៅស៊ុបមាន់ ចូលក្នុងឆ្នាំង។ រួចដាក់ បង្គាក្រៀម និង មឹកក្រៀមចូលទៅក្នុងនោះដែរ។ នៅពេលបបរចាប់ផ្ដើមពុះ យើងត្រូវបន្ថយភ្លើងឱ្យទាប បន្ទាប់មកគ្របគម្របឆ្នាំង ហើយរម្ងាស់យ៉ាងហោចណាស់ ៤៥ នាទី ទៅ ១ ម៉ោង ឬរហូតទាល់តែអង្កររីកអស់ ហើយបបរមានសភាពខាប់តាមការចង់បាន។ យើងក៏គប្បីបើកគម្របឆ្នាំង រួចកូរម្តងម្កាលដើម្បីកុំឱ្យបបរស្អិត ឬខ្លោចជាប់បាតឆ្នាំងដែរ។ នៅពេលដែលបបរជិតឆ្អិន សូមបន្ថែម ផ្សិត ខ្ទឹមបារាំងហាន់ និង សាច់ជ្រូកចិញ្ច្រាំដែលបានរៀបចំរួច ចូលទៅក្នុងបបរដែលកំពុងរម្ងាស់។ យើងត្រូវកូរថ្នមៗ ដើម្បីបំបែកសាច់ជ្រូកចេញពីគ្នា និងធានាថាវាឆ្អិនបានសព្វល្អ។ បន្ទាប់មក បន្ថែម ប្រហិតត្រី ប្រហិតសាច់គោ និង បង្គា ចូលក្នុងឆ្នាំង។ យើងត្រូវបន្តរំងាស់បបររបស់យើងរយៈពេល ៥ ទៅ ១០ នាទីទៀត ឬរហូតទាល់តែឃើញថាសាច់ជ្រូក ប្រហិតត្រី ប្រហិតសាច់គោ និងបង្គាឆ្អិនល្អ។ យើងក៏អាចភ្លក្សរសជាតិបបរ ហើយលៃតម្រូវគ្រឿងផ្សំឱ្យត្រូវចិត្ត បើចាំបាច់។ យើងអាចបន្ថែមទឹកត្រី អំបិល ឬស្ករតាមចំណូលចិត្តបាន។ ជាចុងក្រោយ ដួសបបរក្តៅៗដាក់ក្នុងចាន រួចថែមសណ្ដែកបណ្ដុះស្រស់ៗ ជីរណារ និង ខ្ទឹមបំពងបន្តិចចូលជាការស្រេច។